ការផ្តល់អំណោយជាក្រណាត់សូត្រ ឬហូលផាមួង មិនមែនគ្រាន់តែជាការជូនវត្ថុមួយមុខនោះទេ តែវាជាសិល្បៈ និងមរតកវប្បធម៌របស់ជនជាតិខ្មែរ។។ វាជាការបង្ហាញពី កិត្យានុភាព ភាពថ្លៃថ្នូរ និងការគោរព យ៉ាងជ្រាលជ្រៅចំពោះអ្នកទទួល។ ក្រណាត់សូត្រ និងហូលផាមួង ជាពិសេសហូលតម្បាញដោយដៃ ត្រូវបានចាត់ទុកជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរ ហើយតម្លៃរបស់វាមិនត្រឹមតែស្ថិតលើតម្លៃលុយនោះទេ តែនៅលើស្នាដៃសិល្បៈ អត្ថន័យប្រវត្តិសាស្ត្រ និងគុណភាពដ៏ប្រណិត។ ក្រណាត់សូត្រ ឬហូលផាមួង ជាអំណោយដ៏ស័ក្តិសមបំផុតសម្រាប់អ្នកមានគុណដូចជា ឪពុកម្តាយ ជីដូនជីតា គ្រូបាអាចារ្យ ឬអ្នកដែលបានជួយឧបត្ថម្ភជ្រោមជ្រែងយើង។ ការផ្តល់ជូនពួកគាត់ជាការបង្ហាញពី សេចក្តីដឹងគុណ និងការគោរពដ៏ខ្ពង់ខ្ពស់ដែលយើងមានចំពោះពួកគាត់។ នេះជាវិធីមួយដើម្បីថ្លែងអំណរគុណចំពោះការលះបង់ និងការបង្រៀនរបស់ពួកគាត់។ ភ្ញៀវកិត្តិយស និងមន្ត្រីជាន់ខ្ពស់ ជាពិសេសជាភ្ញៀវបរទេស ឬមន្ត្រីរាជការដែលមានឋានៈខ្ពស់ គឺតែងតែទទួលបានការជូនអំណោយដែលមានភាពប្រណិត សមរម្យ និងសេចក្ដីគោរពយ៉ាងខ្ពង់ខ្ពស់។ ការផ្តល់ជូននេះជាការបង្ហាញពី បដិសណ្ឋារកិច្ចល្អ និងជាការផ្សព្វផ្សាយនូវ វប្បធម៌ខ្មែរ ដ៏សម្បូរបែបរបស់យើង។ វាជានិមិត្តរូបនៃមិត្តភាព និងការគោរពរវាងជាតិសាសន៍ ដែលបង្ហាញពីស្មារតីសាមគ្គី ការគោរពគ្នាទៅវិញទៅមក និងបំណងចង់បង្កើតទំនាក់ទំនងដែលរឹងមាំនាពេលអនាគត។ គូស្វាមីភរិយាថ្មី ក្នុងពិធីមង្គលការ ឪពុកម្តាយ ឬចាស់ទុំតែងតែផ្តល់ហូលផាមួងដល់កូនៗ ឬកូនប្រសា។ នេះជានិមិត្តរូបនៃ ពរជ័យ សិរីសួស្តី ភាពចម្រុងចម្រើន និងការជូនពរឱ្យជីវិតគូមានសុភមង្គលយូរអង្វែង។ វាជាប្រពៃណីដ៏សំខាន់មួយដែលបង្ហាញពីការផ្ទេរមរតក និងពរជ័យពីមនុស្សចាស់ទៅមនុស្សជំនាន់ក្រោយ។ អ្នកជំនួញ ឬដៃគូសហការសំខាន់ការផ្តល់អំណោយបែបនេះអាចជួយពង្រឹង ទំនាក់ទំនងការងារ និងបង្ហាញពីភាពជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការ។ ការផ្តល់អំណោយជាក្រណាត់សូត្រ និងហូលផាមួង មិនត្រឹមតែជាសញ្ញានៃមិត្តភាព ប៉ុន្តែវាក៏ជួយលើកកម្ពស់កិត្តិយសរបស់ក្រុមហ៊ុន ឬស្ថាប័នផងដែរ។ សិល្បករ ឬអ្នកស្រាវជ្រាវវប្បធម៌ ជាការលើកទឹកចិត្ត និងការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការសិក្សា ថែរក្សា និងអភិរក្សវប្បធម៌ជាតិ អំណោយនេះបង្ហាញពីការគាំទ្រចំពោះការងារដ៏មានតម្លៃរបស់ពួកគេ។។ ការផ្តល់ជូនដល់បុគ្គលសំខាន់ៗក្នុងសហគមន៍ ដូចជា អ្នកដឹកនាំសហគមន៍ ឬអ្នកធ្វើការងារសង្គមដែលបានរួមចំណែកយ៉ាងធំធេងដល់ការរីកចម្រើនរបស់សហគមន៍។ ចំពោះមនុស្សជាទីស្រឡាញ់ ដូចជា មិត្តភក្តិជិតស្និទ្ធ ឬសាច់ញាតិ ដែលយើងចង់បង្ហាញក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដ៏ពិសេសអំណោយនេះអាចបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អមួយ។ សូត្រ និងហូលផាមួង គឺជាអំណោយដែលស័ក្តិសមបំផុតសម្រាប់កម្មវិធី និងពិធីបុណ្យជាច្រើន និងពិធីមង្គលការ ជាពិសេសក្នុងពិធីហែជំនូន ឬពិធីសំពះផ្ទឹម ។ ក្រណាត់ទាំងនេះត្រូវគេប្រើដើម្បីលម្អក្បួនហែ និងកន្លែងប្រារព្ធពិធីឱ្យមានភាពឱឡារិក វាក៏ជាផ្នែកមួយនៃការផ្តល់ពរជ័យពីចាស់ទុំទៅកូនចៅ។ ជាពិសេសក្នុង ពិធីបុណ្យជាតិ និងប្រពៃណី ដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬពិធីបុណ្យសាសនាផ្សេងៗ។ ការផ្តល់ជូនទៅវត្ត ឬព្រះសង្ឃ ជាការចូលបុណ្យដ៏ធំមួយ ដែលមានន័យសំខាន់ក្នុងវប្បធម៌ និងសាសនាខ្មែរ។ ចំពោះប្រជាជនស្លៀកពាក់សូត្រ និងហូលទៅវត្តដើម្បីបង្ហាញការគោរព និងចូលរួមក្នុងពិធីសាសនា។ បើពិធីឡើងផ្ទះថ្មីវិញជាអំណោយជូនម្ចាស់ផ្ទះដើម្បីជូនពរឱ្យមានសិរីសួស្តី រស់នៅប្រកបដោយភាពកក់ក្តៅ និងទ្រព្យសម្បត្តិហូរចូល វាក៏ជាគ្រឿងលម្អដ៏ប្រណិតសម្រាប់ផ្ទះថ្មីផងដែរ។ ការប្រើសម្រាប់ជាកាដូរ សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ ជាការបង្ហាញពីវប្បធម៌ និងអរិយធម៌ខ្មែរដ៏វិសេសវិសាល និងជាអនុស្សាវរីដ៏មានន័យ។ វាក៏អាចប្រើជាការដូរសម្រាប់ការថ្លែងអំណរគុណចំពោះការលះបង់ និងការខិតខំប្រឹងប្រែងបំពេញការងារអស់រយៈពេលកន្លងមក វាជាសញ្ញានៃការកោតសរសើរ និងការគោរពចំពោះស្នាដៃរបស់ពួកគាត់។ ដើម្បីពង្រឹងចំណងមិត្តភាពរវាងសាច់ញាតិ និងបង្ហាញក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក អំណោយនេះជួយបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ។ ពិធីប្រគល់ពានរង្វាន់ ឬទទួលស្គាល់ស្នាដៃសម្រាប់បុគ្គលឆ្នើមដែលបានរួមចំណែកក្នុងវិស័យផ្សេងៗដូចជា សិល្បៈ អប់រំ ឬសង្គម វាក៏ជាវិធីមួយដើម្បីលើកកម្ពស់កិត្តិយសរបស់ពួកគេ។ ទស្សនកិច្ចផ្លូវការនៅពេលមានគណៈប្រតិភូ ឬភ្ញៀវសំខាន់មកទស្សនកិច្ចប្រទេសកម្ពុជា ជាអំណោយអនុស្សាវរីយ៍ដ៏មានតម្លៃវាតំណាងឱ្យភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគី។ ជាពិសេស ស័ក្តិសមក្នុងពិធីបួស ឬ ពិធីបំបួសនាគ ដែលជាការបង្ហាញការគោរពចំពោះព្រះសង្ឃថ្មី។ ជាអំណោយសម្រាប់ ថ្ងៃកំណើត ឬ ខួបអាពាហ៍ពិពាហ៍ របស់មនុស្សជាទីស្រឡាញ់។ នៅពេលទៅ លេងចាស់ៗតាមខេត្ត ក្រណាត់សូត្រក៏ជាអំណោយសមរម្យសម្រាប់ដក់ជាប់ចិត្តពួកគាត់។ វាក៏ត្រូវបានប្រើប្រាស់ជាគ្រឿងបូជាសម្រាប់ ព្រះមហាក្សត្រ ឬ ព្រះមហាក្សត្រី ក្នុងព្រះរាជពិធីផ្សេងៗ។ ក្រណាត់សូត្រ និងហូលផាមួង មានលក្ខណៈទន់ ធន់ និងមានសោភ័ណភាព ដែលអនុញ្ញាតឱ្យគេអាចយកមកច្នៃប្រតិដ្ឋបានយ៉ាងសម្បូរបែប។ សំពត់ហូលផាមួងប្រើសម្រាប់នារីខ្មែរក្នុងពិធីបុណ្យ ឬពិធីការផ្សេងៗវាត្រូវបានចាត់ទុកជាសម្លៀកបំពាក់ដ៏ប្រណិត និងតំណាងឱ្យភាពជាស្រ្តីខ្មែរ។ កាត់ជាអាវធំ ឬអាវក្រៅ សម្រាប់បុរស ឬនារីក្នុងឱកាសពិសេសៗដូចជាពិធីបុណ្យជាតិ ឬពិធីផ្លូវការ។ ច្នៃជារ៉ូប ឬឈុតខ្មែរ សម្រាប់ពិធីមង្គលការ ឬកម្មវិធីផ្លូវការដែលត្រូវការភាពថ្លៃថ្នូរ។ ក្រមាដែលតម្បាញពីសូត្រសុទ្ធមានតម្លៃខ្ពស់ និងស្រស់ស្អាត អាចប្រើជាគ្រឿងលម្អខ្លួន។ ជួនកាលក៏យកក្រមាសូត្រនេះមកប្រើប្រាស់ក្នុងការតុបតែង និងលម្អផ្ទះ ឬកន្លែងសំខាន់ៗផងដែរ ដើម្បីបង្កើតអារម្មណ៍ប្រណិត សោភ័ណភាព និងបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិខ្មែរ។ ក្រមាសូត្រសុទ្ធដែលមានតម្លៃខ្ពស់ និងស្រស់ស្អាត អាចច្នៃបម្លែងទៅជាសម្លៀកបំពាក់កុមារសម្រាប់ពិធីបុណ្យផ្សេងៗបានផងដែរ។ ក្រៅពីការច្នៃក្រមាសូត្រជាសម្លៀកបំពាក់កុមារ ក៏អាចបំលែងវាជា អាវកាក់ ឬ អាវក្រោះហ្សេ សម្រាប់កម្មវិធីលម្អផ្សេងៗបានផងដែរ។ បន្ថែមពីនេះ ក៏ជាគ្រឿងតុបតែងលម្អផ្ទះ មានភួយ ឬកម្រាលពូកផ្តល់ភាពប្រណិត និងភាពកក់ក្តៅដល់បន្ទប់គេង។ វាជាផលិតផលលំដាប់ខ្ពស់ ដែលមានគុណភាពល្អ និងរចនាបថអស្ចារ្យ ដែលធ្វើឱ្យផ្ទះមានភាពលេចធ្លោ ទាក់ទាញភ្នែក និងផ្តល់អារម្មណ៍ប្រណិត ទំនើប ។ អាចកាត់ជាវាំងននសម្រាប់តុបតែងបង្អួច គឺជាជម្រើសល្អ ដែលផ្តល់ភាពថ្លៃថ្នូរ សោភ័ណភាព និងរចនាបថប្រណិត ដល់គេហដ្ឋាន។ វាជួយបង្កើនបរិយាកាសឱ្យកាន់តែស្រស់ស្អាត និងមានសិល្បៈ។ ការធ្វើជាស្រោមពូក ឬស្រោមខ្នើយ ឬអាចប្រើជាគ្រឿងតុបតែងនៅលើសាឡុង ឬគ្រែ ដោយបង្ហាញពីសិល្បៈបែបខ្មែរ។ ផ្ទាំងគំនូរលើក្រណាត់សូត្រ គឺជាស្នាដៃសិល្បៈដ៏ប្រណិត ដែលបង្ហាញពីសិល្បៈគំនូរ និងសិល្បៈសូត្រចូលគ្នា ដើម្បីបង្កើតអំណោយ ឬស្ថាបត្យកម្មតាំងផ្ទះដ៏មានតម្លៃ។ ធ្វើជាកម្រាលតុសម្រាប់តុបតែងតុអាហារ ឬតុទទួលភ្ញៀវឱ្យមានភាពស្រស់ស្អាត។ វាក៏អាចយកមកធ្វើជាកាបូប ជាពិសេសកាបូបយួរដៃ ឬកាបូបលុយ ដែលមានលំនាំហូលប្លែកៗ ដែលទាក់ទាញភ្ញៀវទេសចរ។ ជាគ្រឿងអលង្ការ ដូចជាខ្សែដៃ ខ្សែក ឬខ្សែច្រវ៉ាក់ ក៏អាចរចនាឡើងដោយការបញ្ចូលបំណែកក្រណាត់ហូលតូចៗ ដែលតំណាងឲ្យសិល្បៈបុរាណ និងអត្តសញ្ញាណខ្មែរ។ សៀវភៅកំណត់ហេតុ ឬអាល់ប៊ុមរូបថត គម្របធ្វើពីក្រណាត់សូត្រ ឬហូល ដើម្បីបង្កើនតម្លៃ។ ប្រអប់ដាក់គ្រឿងអលង្ការ តុបតែងដោយក្រណាត់សូត្រដ៏ស្រស់ស្អាត និងប្រណិត។ ក្រវាត់ក ឬក្រវាត់បូ សម្រាប់បុរស ឬនារី ដែលអាចស្លៀកពាក់ជាប្រចាំ ឬក្នុងពិធីការផ្សេងៗ។ កម្រាលព្រះពុទ្ធរូប សម្រាប់រុំព័ទ្ធបដិមាព្រះពុទ្ធ ដើម្បីបង្ហាញការគោរពដ៏ខ្ពង់ខ្ពស់។ ទង់ជ័យ ឬបដា សម្រាប់ពិធីបុណ្យសាសនា ឬពិធីបុណ្យជាតិធំៗ ដែលតំណាងឲ្យភាពឱឡារិក។ សូត្រ និងហូលក៏ត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យប្រចាំឆ្នាំដូចជា បុណ្យភ្ជុំបិណ្ឌ និង បុណ្យចូលឆ្នាំខ្មែរ។ ប្រជាជនស្លៀកពាក់សូត្រ និងហូលទៅវត្ត គឺជាប្រពៃណីដ៏មានតម្លៃដែលបង្ហាញពីការគោរព ឥរិយាបថ និងសិល្បៈវប្បធម៌ខ្មែរ។ សូត្រ និងហូលគឺជាផ្នែកមួយដ៏សំខាន់នៃកេរដំណែលជាតិ ដែលត្រូវបានបង្រៀន ធ្វើបន្ត និងថែរក្សាក្នុងសង្គមខ្មែរជារៀងរាល់ជំនាន់។ វាជួយថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរឱ្យនៅគង់វង្ស ស្ថិតស្ថេរ និងយូរអង្វែង ដោយសូត្រ និងហូលមិនត្រឹមតែជាសម្លៀកបំពាក់បែបប្រពៃណីទេ ប៉ុន្តែវាជាសញ្ញាណនៃឥរិយាបថ សម្រស់ សិល្បៈ និងជំនឿដែលបានបង្រៀនពីតសតវត្សរ៍មក។